កាពិ ជាគ្រឿងផ្សំដ៏ពេញនិយមនិងមិនអាចខ្វះបានក្នុងមុខម្ហូបខ្មែរ ក៏ដូចជាបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ដែរ។ វាមានរសជាតិប្រៃល្មម បូករួមជាមួយក្លិនឈ្ងុយប្លែក វាជាគ្រឿងផ្សំដែលបានធ្វើឱ្យមុខម្ហូបជាច្រើនកាន់តែមានឱជារស។ ខាងក្រោមនេះ គឺជាមុខម្ហូបល្បីៗមួយចំនួនដែលផ្សំឡើងពីកាពិ ដែលប្រជាជនខ្មែរនិយមធ្វើនិងបរិភោគ។ ជាដំបូងគឺ កាពិឆា ដែលភាគច្រើនគេនិយមធ្វើវាញ៉ាំជាមួយនិងម្ជូរបានគ្រប់មុខ។ ឆាកាពិ មានគ្រឿងផ្សំដូចជា ស្ករត្នោតឬស្ករស កាពិ ខ្ទឹមស ម្ទេស និងប៊ីចេង។ ចំណែកឯរបៀបធ្វើវិញ ជំហានដំបូង គឺ យកខ្ទឹមស ទៅចិញ្ច្រាំឱ្យម៉ដ្ឋល្មមតាមចំណង់ចំណូលចិត្ត។ បន្ទាប់មកគឺ បំពងខ្ទឹម ឱ្យមានក្លិនឈ្ងុយហើយ ចាក់ស្ករត្នោតចូលកូរវាឱ្យឡើងពណ៌ពងអង្ក្រង ។ ពេលកូរវាឡើងពណ៌ពងអង្ក្រងហើយ ទើបយើងចាក់កាពិរួចកូរវាឱ្យរលាយចូលជាមួយនិងស្ករត្នោត ហើយទើបយើងបន្ថែមប៊ីចេងមួយចុងស្លាបព្រាបាយ។ យើងបន្តកូរវារហូតឱ្យមានក្លិនឈ្ងុយ ហើយពុះល្អ ទើបយើងដាក់ម្ទេសចូលរួចកូរវាឱ្យចូលគ្នាទុកវាមួយសន្ទុះជាកាស្រេច។ ប្រជាជនខ្មែរនិយមយកកាពិឆានេះមកបរិភោគជាមួយម្ជូរគ្រប់ប្រភេទមាន ស្វាយខ្ចី ផ្លែត្របែក ផ្លែម្កាក់ ចេកខ្ចី និងម្ជូរជាច្រើនមុខទៀត។